សុភាសិតខ្មែរបុរាណមួយឃ្លាដែលល្បីល្បាញ និងត្រូវបានដូនតាខ្មែរយើងប្រើប្រាស់សម្រាប់អប់រំទូន្មានតាំងពីយូរលង់ណាស់មកហើយនោះគឺ "ស្រីសដូចចាន តែមាយាទមិនបានដូចឆ្កែក្រោមផ្ទះ"។ សុភាសិតនេះពុំមែនគ្រាន់តែជាពាក្យពេចន៍ធម្មតាៗនោះទេ ប៉ុន្តែវាផ្ទុកនូវអត្ថន័យជ្រាលជ្រៅ និងទស្សនៈអប់រំដ៏មានតម្លៃសម្រាប់សង្គមជាតិ ជាពិសេសចំពោះនារីខ្មែរ។ ដើម្បីយល់បានច្បាស់ពីអត្ថន័យពេញលេញនៃសុភាសិតនេះ យើងគួរពិនិត្យមើលទៅលើន័យត្រង់ ន័យធៀប និងន័យរួមរបស់វា។ ចំពោះន័យត្រង់ឃ្លា "ស្រីសដូចចាន" សំដៅដោយផ្ទាល់ទៅលើរូបរាងកាយខាងក្រៅរបស់ស្ត្រី ដែលមានសម្បុរសស្អាតផូរផង់ គ្មានទាស់ភ្នែក ដូចទៅនឹងចានថ្មីដែលគេទើបនឹងលាងស្អាត ឬចានសក្បុសដែលមើលទៅមានភាពទាក់ទាញ។ វាគ្រាន់តែពិពណ៌នាអំពីសម្រស់ខាងក្រៅប៉ុណ្ណោះ។ រីឯឃ្លា "តែមាយាទមិនបានដូចឆ្កែក្រោមផ្ទះ" គឺសំដៅទៅលើកិរិយាមារយាទរបស់ស្ត្រីនោះ ដែលមិនអាចប្រៀបផ្ទឹមទៅនឹងគុណសម្បត្តិរបស់សត្វឆ្កែដែលចិញ្ចឹមនៅក្រោមផ្ទះនោះឡើយ។ នៅក្នុងវប្បធម៌ខ្មែរ ឆ្កែក្រោមផ្ទះជាទូទៅត្រូវបានគេចាត់ទុកជាសត្វដែលស្មោះត្រង់ ចេះកោតខ្លាច ចេះកក់ក្តៅ និងមានសុជីវធម៌ចំពោះម្ចាស់របស់វា។ ដូច្នេះ ការនិយាយថាមាយាទមិនបានដូចឆ្កែក្រោមផ្ទះ គឺចង់បញ្ជាក់ថាស្ត្រីនោះខ្វះនូវគុណសម្បត្តិល្អៗទាំងនេះ។ សុភាសិតនេះប្រើប្រាស់វិធីប្រៀបធៀបដើម្បីបង្ហាញពីភាពផ្ទុយគ្នាដ៏ជាក់ស្តែងរវាងសម្រស់ខាងក្រៅ និងចរិតលក្ខណៈខាងក្នុង។ ស្រីសដូចចាន គឺការប្រៀបធៀបដោយយកសម្រស់ខាងក្រៅដ៏ស្រស់ស្អាត ភ្លឺថ្លា មកជាគោល។ ចំណែកឯ "មាយាទមិនបានដូចឆ្កែក្រោមផ្ទះ" គឺជាការប្រៀបធៀបមារយាទរបស់មនុស្សស្រីនោះ ទៅនឹងអាកប្បកិរិយាល្អរបស់សត្វឆ្កែ។ ការដែល "មិនបានដូច" គឺចង់សំដៅថា មនុស្សស្រីនោះមិនមាន ឬមិនអាចធ្វើបានដូចលក្ខណៈពិសេសល្អៗរបស់សត្វឆ្កែនោះទាល់តែសោះ។ ផ្ទុយទៅវិញ នាងអាចមានចរិតឆ្មើងឆ្មៃ ក្រអឺតក្រទម មិនចេះគួរសម មិនចេះគោរពចាស់ទុំ ឬអាចមានភាពបោកប្រាស់ជាដើម។ សរុបមក សុភាសិត "ស្រីសដូចចាន តែមាយាទមិនបានដូចឆ្កែក្រោមផ្ទះ" មានន័យថា សម្រស់រូបកាយខាងក្រៅ បើទោះជាស្រស់ស្អាតផូរផង់ ក៏ពុំមែនជាគុណតម្លៃពិតប្រាកដ ឬអ្វីដែលគួរឱ្យអស្ចារ្យបំផុតនោះឡើយ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺគុណធម៌ សីលធម៌ និងមារយាទរបស់បុគ្គលម្នាក់ៗ។ ប្រសិនបើស្ត្រីម្នាក់មានសម្រស់ស្រស់ស្អាតឥតខ្ចោះ ប៉ុន្តែខ្វះនូវគុណធម៌ខាងក្នុងដូចជា សុភាពរាបសារ ស្មោះត្រង់ ចេះកោតក្រែង មិនចេះគួរសម ឫមានចរិតមិនសមរម្យ នោះសម្រស់របស់នាងក៏គ្មានន័យអ្វីដែរ ហើយថែមទាំងអាចនាំឱ្យអ្នកដទៃមើលងាយទៀតផង។ សុភាសិតនេះជាការក្រើនរំលឹកដល់មនុស្សគ្រប់រូប ជាពិសេសនារីៗ ឱ្យយកចិត្តទុកដាក់បណ្តុះបណ្តាលនូវគុណសម្បត្តិខាងក្នុងឱ្យបានល្អប្រសើរ ដើម្បីឱ្យជីវិតមានតម្លៃពិតប្រាកដ និងត្រូវបានគេគោរពស្រលាញ់។ សុភាសិត "ស្រីសដូចចាន តែមាយាទមិនបានដូចឆ្កែក្រោមផ្ទះ" មានគុណតម្លៃជាច្រើនទាំងក្នុងការអប់រំ និងការឆ្លុះបញ្ចាំងពីទស្សនៈសង្គម។ វាដើរតួជាមេរៀនដ៏មានប្រសិទ្ធភាពក្នុងការបង្រៀនមនុស្ស ជាពិសេសយុវតី យល់ដឹងពីសារៈសំខាន់នៃមារយាទ សីលធម៌ និងគុណធម៌។ នេះក៏ជាការដាស់តឿនដែរថា សម្រស់ខាងក្រៅគ្រាន់តែជាសំបកប៉ុណ្ណោះ ឯគុណធម៌ខាងក្នុងទើបជាទ្រព្យដ៏មានតម្លៃពិតប្រាកដ ដែលស្ថិតស្ថេរជានិច្ច។ វាឆ្លុះបញ្ចាំងឱ្យឃើញពីទស្សនៈរបស់សង្គមខ្មែរពីបុរាណ ដែលតែងតែឱ្យតម្លៃខ្ពស់ចំពោះមារយាទ សុជីវធម៌ និងគុណធម៌របស់ស្ត្រី។ ម្យ៉ាងទៀត វាបានឆ្លុះបញ្ចាំងអោយយើងដឹងអំពីតម្លៃនៃសីលធម៌សម្រាប់បុគ្កលម្នាក់ៗ ព្រមទាំងត្រូវចេះប្រប្រាស់ខ្លួនឯងអោយមានប្រយោជន៍និងឧស្សាព្យយាម ធ្វើអ្វីមួយត្រូវមានទំនួលខុសត្រូវ ហើយប្រកាន់ខ្ជាប់ខ្ជួននៅសច្ចធម៌និងគុណធម៌ជានិច្ច។ សុភាសិតនេះគឺជាផ្នែកមួយដ៏សំខាន់នៃមរតកបញ្ញារបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកនូវគតិបណ្ឌិតដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។ វារួមចំណែកជួយថែរក្សា និងផ្សព្វផ្សាយនូវទស្សនៈល្អៗសម្រាប់ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។